ការកត់ត្រាមេរៀនគឺជាយុទ្ធសាស្ត្រសិក្សាដ៏សំខាន់មួយ ប៉ុន្តែរបៀបនៃការកត់ត្រាបានវិវត្តន៍ទៅតាមការរីកចម្រើននៃបច្ចេកវិទ្យា។ សិស្សនិស្សិតនាពេលបច្ចុប្បន្នមានជម្រើសពីរយ៉ាងគឺ ការកត់ត្រាដោយដៃបែបប្រពៃណី និងការប្រើប្រាស់ឧបករណ៍ឌីជីថលដូចជា អាយផេត ឬ ឡេបថប ។ ដែលជម្រើសនីមួយៗសុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន ។ ចំពោះ ការកត់ត្រាមេរៀនដោយដៃ មាន ប៊ិចនិងសៀវភៅ គឺជាវិធីសាស្ត្រចាស់វស្សាដែលនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ វិធីសាស្ត្រនេះមាន គុណសម្បត្តិ ជាច្រើនដែលទីមួយ វាជួយឲ្យចងចាំនិងយល់មេរៀនបានល្អ ព្រោះការសរសេរដោយដៃបង្ខំឲ្យខួរក្បាលគិតនិងសង្ខេបព័ត៌មានឡើងវិញ ដែលជួយឲ្យយើងចងចាំបានយូរ។។ ទីពីរ វាជួយ កាត់បន្ថយការរំខាន ព្រោះនៅពេលប្រើប៊ិច និងសៀវភៅ យើងមិនងាយនឹងរំខានដោយការជូនដំណឹង ពីបណ្ដាញសង្គម ឬគេហទំព័រផ្សេងៗដូចពេលប្រើឧបករណ៍ឌីជីថលនោះទេ។ ទីបី ការសរសេរដោយដៃផ្ដល់នូវ ភាពបត់បែនក្នុងការគូសវាស និងគូររូប ដោយងាយស្រួលក្នុងការគូសដ្យាក្រាម ក្រាហ្វិក ផែនទីគំនិត ឬរូបភាពផ្សេងៗបានយ៉ាងរហ័ស និងសេរី ដើម្បីជួយពន្យល់គំនិតស្មុគស្មាញ។ ជាងនេះទៅទៀត វាមិនត្រូវការថាមពលថ្ម ឬអ៊ីនធឺណេត ឡើយ ដូច្នេះអាចប្រើប្រាស់បានគ្រប់ទីកន្លែង គ្រប់ពេលវេលាដោយគ្មានការព្រួយបារម្ភ។ ទោះជាយ៉ាងនេះក្តី ការកត់ត្រាដោយដៃក៏មាន គុណវិបត្តិ ផងដែរ គឺវា ពិបាកក្នុងការកែសម្រួល និងរៀបចំឡើងវិញ ប្រសិនបើមានកំហុស ឬចង់បន្ថែមព័ត៌មាននៅចន្លោះប្រយោគ។ ម្យ៉ាងវិញទៀត សៀវភៅ ឬក្រដាសច្រើនអាច ទាមទារទំហំផ្ទុក និងពិបាកក្នុងការស្វែងរកព័ត៌មាននៅពេលក្រោយ។ លើសពីនេះ ល្បឿននៃការសរសេរដោយដៃអាច យឺតជាងការវាយ អត្ថបទ ជាពិសេសសម្រាប់អ្នកដែលវាយលឿន។ ទោះបីបច្ចេកវិទ្យាជឿនលឿនក៏ដោយ ការកត់ត្រាដោយដៃនៅតែពេញនិយមចំពោះអ្នកដែលជឿជាក់លើប្រសិទ្ធភាពនៃការចងចាំដែលកើតចេញពីសកម្មភាពសរសេរដោយផ្ទាល់ និងអ្នកដែលចង់កាត់បន្ថយការរំខានពីបច្ចេកវិទ្យា។ ចំណែកឯ ការកត់ត្រាមេរៀនដោយប្រើប្រព័ន្ធឌីជីថល ដូចជា អាយផេត ឬ ឡេបថប ជាមួយកម្មវិធី ម៉ាយក្រសប វើត ឬ ណូតផេត បានក្លាយជាជម្រើសដ៏ពេញនិយមមួយផងដែរ។ វិធីសាស្ត្រនេះមានគុណសម្បត្តិជាច្រើនផងដែរ ដែលទីមួយគឺ វាងាយស្រួលកែសម្រួលនិងរៀបចំ ដោយសារអ្នកអាចលុប បន្ថែម ប្ដូរទីតាំងអត្ថបទ ឬរូបភាពបានយ៉ាងងាយស្រួល និងរហ័ស។ ទីពីរ អ្នកអាច ស្វែងរកព័ត៌មានរហ័ស ដោយប្រើមុខងារ ស្វែងរក សម្រាប់ពាក្យគន្លឹះ ឬឃ្លាណាមួយក្នុងឯកសារ។ ទីបី ការរក្សាទុក និងចែករំលែក ឯកសារមានភាពងាយស្រួល ព្រោះឯកសារអាចរក្សាទុកនៅលើ ក្លោដ ឬ ហ្គូហ្គលដ្រាយ ដែលអនុញ្ញាតឱ្យចូលប្រើបានគ្រប់ទីកន្លែង។ លើសពីនេះ វាមាន សមត្ថភាពបញ្ចូលមេរៀនចម្រុះ ដោយអាចបញ្ចូលរូបភាព វីដេអូ សំឡេង ឬតំណភ្ជាប់ ទៅក្នុងកំណត់ត្រា ដែលធ្វើឱ្យមេរៀនកាន់តែសម្បូរបែប។ សម្រាប់អ្នកវាយអត្ថបទលឿន វិធីសាស្ត្រនេះជួយឲ្យតាមទាន់ល្បឿននៃការបង្រៀនបានល្អ។ ជាពិសេស ជួយកាត់បន្ថយការប្រើប្រាស់ក្រដាសនិងសម្ភារៈផ្សេងៗ ថែមទៀតផង។ ប៉ុន្តែការកត់ត្រាឌីជីថលក៏មានគុណវិបត្តិដែរ ដូចជា ងាយរំខាន ដោយបណ្ដាញសង្គមឬហ្គេម ដែលការជូនដំណឹងផ្សេងៗអាចធ្វើឱ្យបាត់បង់ការផ្ដោតអារម្មណ៍។ មួយវិញទៀត វាពឹងផ្អែកលើថាមពលថ្ម និងអ៊ីនធឺណេត ដោយទាមទារឱ្យមានថាមពលថ្មគ្រប់គ្រាន់ និងការភ្ជាប់អ៊ីនធឺណេត សម្រាប់កម្មវិធីមួយចំនួន។ ការចំណាយលើ តម្លៃឧបករណ៍ អាយផេត, ឡេបថប ឬកម្មវិធីជំនួយ ក៏អាចខ្ពស់សម្រាប់និស្សិតមួយចំនួនផងដែរ។ លើសពីនេះ ការសម្លឹងមើលអេក្រង់យូរពេកអាច ប៉ះពាល់ដល់សុខភាពភ្នែក ហើយការវាយអត្ថបទក៏ មិនសូវជួយបង្កើនការចងចាំ ដូចការសរសេរដោយដៃនោះដែរ។ និស្សិតជ្រើសរើសការកត់ត្រាឌីជីថលដោយសារភាពងាយស្រួលក្នុងការកែសម្រួល ការស្វែងរកព័ត៌មានរហ័ស សមត្ថភាពរក្សាទុក និងចែករំលែកឯកសារ រួមទាំងការបញ្ចូលមេរៀនម្រុះ ដែលឆ្លើយតបទៅនឹងនិន្នាការនៃបច្ចេកវិទ្យា ៤.០។ សរុបសេចក្តីមក ទាំងការកត់ត្រាដោយដៃ និងការប្រើប្រាស់ប្រព័ន្ធឌីជីថល សុទ្ធតែមានគុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ការជ្រើសរើសវិធីសាស្ត្រណាមួយគឺអាស្រ័យលើទម្លាប់ផ្ទាល់ខ្លួន ស្ទីលសិក្សា ប្រភេទមេរៀន និងធនធានដែលមាន។ និស្សិតមួយចំនួនអាចនឹងប្រើប្រាស់វិធីសាស្ត្រទាំងពីររួមបញ្ចូលគ្នា ដូចជាការប្រើប្រាស់ អាយផេត ជាមួយប៊ិចឌីជីថល ដើម្បីទទួលបានទាំងភាពងាយស្រួលនៃការកែសម្រួល និងអារម្មណ៍នៃការសរសេរដោយដៃ។ អ្វីដែលសំខាន់បំផុតគឺការរកឃើញវិធីសាស្ត្រដែលជួយបង្កើនប្រសិទ្ធភាពនៃការសិក្សា និងការយល់ដឹងមេរៀនបានល្អបំផុតសម្រាប់ខ្លួនឯង។